សាជីធ្វើពីស្លឹកត្នោត គឺជាសម្ភារៈដែលមានតាំងពីបុរាណកាលមកម្ល៉េះ។ វាត្រូវបានបង្កើតឡើងដោយការយកស្លឹកត្នោតស្ងួតមកចាក់ស្រែះជាសរសៃតូចៗ រួចយកទៅត្បាញភ្ជាប់គ្នាជារូបរាងសាជី។ សាជីប្រភេទនេះមានលក្ខណៈស្រាល ងាយស្រួលប្រើប្រាស់ និងមានប្រយោជន៍សម្រាប់ការគ្របម្ហូបអាហារ ដើម្បីការពារពីសត្វរុយ ឬធូលីដី។ ក្រៅពីនេះ សាជីស្លឹកត្នោតក៏មានលក្ខណៈធម្មជាតិ និងអាចបំបែកខ្លួនឯងបានតាមបែបជីវសាស្ត្រ ដែលមិនប៉ះពាល់ដល់បរិស្ថានឡើយ។ វានៅតែពេញនិយមប្រើប្រាស់នៅតាមទីជនបទ និងតាមកន្លែងលក់ដូរម្ហូបអាហារមួយចំនួនរហូតមកដល់បច្ចុប្បន្ន។ សាជីតែងមានរាងមូលក្រឡូម និងស្រួចទៅលើ។ ហើយជាវត្ថុសម្រាប់គ្របម្ហូបអាហារក្នុងពេលណាមួយ ។ សាជីតែងមាននៅគ្រប់ទីកន្លែង មិនថានៅតាមផ្ទះឬវត្តអារាម មិនថាប្រើសម្រាប់គ្របអាហាររាល់ថ្ងៃ ឬពេលមានបុណ្យទានឡើយ។ យើងក៏សង្កេតឃើញមានការប្រើប្រាស់សាជីក្នុងពិធីរៀបការផងដែរ។ មួយវិញទៀត វាបានបង្ហាញវត្តមាននៅក្នុងព្រះរាជពិធីមួយចំនួនដែលប្រារព្ធធ្វើនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យផងដែរ។ ដែលក្នុងនោះមានទៀន, ទឹកអប់ និងផ្កាម្លិះដាក់ក្នុងកន្ទោងដែលមានសាជីគ្របពីលើ។ វត្ថុធាតុប្រើសម្រាប់ធ្វើសាជីនេះតែងខុសៗគ្នាទៅតាមតម្រូវការ។ បើប្រើគ្រាន់តែដើម្បីគ្របអាហារមួយពេលឬពីរពេលហើយចោលនោះ គេអាចធ្វើសាជីពីក្រដាសឬស្លឹកចេកជាដើម។ បើទុកប្រើឲ្យបានវែងឆ្ងាយជាងនេះ គេប្រើរុក្ខជាតិអ្វីមួយដែលជាប់ជាងនេះមានដូចជាស្លឹកត្នោត, ឫស្សី ឬក៏ស្លឹកអ្វីទៀតដែលមាននៅតាមតំបន់នីមួយៗ។ ចំពោះរបៀបនៃការធ្វើសាជី គឺអាស្រ័យទៅលើតម្រូវការនៃការប្រើប្រាស់។ ដំបូង គេចាប់ផ្តើម ពុះឫស្សី ហើយយកមក បិតឲ្យបានស្តើងល្អដោយប្រើកាំបិតបន្ទោះ។ បន្ទាប់មក គេរៀបបន្ទះឫស្សីស្តើងតូចៗទាំងនោះឲ្យជាប់គ្នាបន្តិចសិន មុននឹងចាប់ផ្តើមត្បាញ។ គេចាប់ផ្តើមធ្វើតួសាជីពីកំពូលមកមុន ដោយមានដុំឈើដែលមានចុងស្រួចជាទ្រនាប់។ ក្នុងដំណាក់កាលដំបូងនេះ ពួកគេត្រូវប្រយ័ត្នប្រយែងខ្ពស់ដ្បិតវាអាចវៀច ឬខុសគោម។ លុះត្រាតែបានជា កំពូលស្រួចបន្តិចហើយ ទើបគេប្តូរទ្រនាប់ដែលមានរូបរាងធំ ដើម្បីត្បាញបន្តឲ្យបានរាងជាសាជីទាំងមូល។ ពេលត្បាញរួចរាល់ គេកាត់តម្រឹមបន្ទះឫស្សីដែលជាបាតសាជីនោះឲ្យស្មើគ្នា។ មុននឹងបញ្ចប់ គេចាប់ក្ដាប់បាតសាជី តាមក្បាច់មួយហៅថា ជើងក្អែប មកដល់ត្រឹមនេះ រូបរាងសាជីបានរួចរាល់ហើយ តែនៅខ្វះកំពូលប៉ុណ្ណោះ។ ឯឈើដែលយកមកធ្វើជាកំពូលសាជី ភាគច្រើនគឺ ឈើគគីរ និងប្រេងខ្យល់។ ការធ្វើកំពូលនេះ ពិបាកជាងការធ្វើតួសាជី ដ្បិតគេត្រូវក្រឡឹងវាដោយប្រើឧបករណ៍ដែលហៅថាអន្ទោក។ ឧបករណ៍ចាំបាច់មួយទៀតនោះគឺ ពន្លាកដែលមានច្រើនប្រភេទខុសៗគ្នា។ ក្នុងការក្រឡឹងក្នុងអន្ទោកនោះ ជើងត្រូវជាន់ ហើយដៃស៊កពន្លាកចូល រួចដូរពន្លាកទៅតាមមុខងាររបស់វាដែលយើងត្រូវការ។ មកដល់ត្រឹមនេះ គឺរួចរាល់ទាំងសាជី និងកំពូល។ ដើម្បីភ្ជាប់សាជី និងកំពូលចូលគ្នា គេត្រូវយកដែកមកខៃផ្នែកខាងក្រោមនៃកំពូលនោះឲ្យធ្លុះ បន្ទាប់មក គេយកឫស្សីវាយជាគន្លាស់បញ្ចូលឲ្យជាប់ជាមួយសាជីតែម្ដង។ គេអាចធ្វើសាជីមានទំហំពីរខុសគ្នាទៅតាមការចង់បាន។ ចំណែកឯ សាជីធ្វើពីជ័រគឺជាប្រភេទសាជីដែលទំនើបជាង ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅសម័យបច្ចុប្បន្ន។ វាត្រូវបានផលិតឡើងពីវត្ថុធាតុជ័រដែលមានលក្ខណៈរឹងមាំ ធន់នឹងការបាក់បែក ងាយស្រួលលាងសម្អាត និងអាចប្រើប្រាស់បានច្រើនដង។ សាជីជ័រមានច្រើនទំហំ និងរូបរាងខុសៗគ្នា ដែលអាចជ្រើសរើសបានទៅតាមតម្រូវការប្រើប្រាស់។ លើសពីនេះ សាជីជ័រខ្លះមានរចនាឡើងដោយមានសំណាញ់ល្អិតៗសម្រាប់ការពារសត្វល្អិតផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព។ ទោះជាយ៉ាងណា ការប្រើប្រាស់សាជីជ័រក៏ត្រូវបានគេលើកឡើងពីផលប៉ះពាល់ដល់បរិស្ថានផងដែរ ប្រសិនបើការគ្រប់គ្រងសំណល់ជ័រមិនបានត្រឹមត្រូវ។ រីឯ សាជីធ្វើពីសំណាញ់ដែក ឬអាលុយមីញ៉ូមត្រូវបានគេឃើញប្រើប្រាស់ជាទូទៅនៅតាមភោជនីយដ្ឋាន ឬកន្លែងលក់អាហារធំៗ។ វាត្រូវបានផលិតឡើងពីសំណាញ់ដែកស្ដើង ឬអាលុយមីញ៉ូមដែលមានលក្ខណៈធន់មាំ មិនងាយច្រេះ និងអាចប្រើប្រាស់បានយូរអង្វែង។ សាជីសំណាញ់ដែកមានរន្ធល្អិតៗដែលអនុញ្ញាតឱ្យខ្យល់ចេញចូលបានល្អ។ សាជីបែបនេះនៅតែអាចការពារម្ហូបអាហារពីសត្វល្អិតផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព។ ជួនកាល សាជីប្រភេទនេះក៏ត្រូវបានគេរចនាឡើងដោយមានជើងទ្រតូចៗ ដើម្បីកុំឱ្យប៉ះផ្ទាល់នឹងតុ ឬផ្ទៃខាងក្រោមផងដែរ។ ការថែទាំសាជីប្រភេទនេះក៏ងាយស្រួលដែរ គឺគ្រាន់តែលាងសម្អាតជាប្រចាំក្រោយពេលប្រើប្រាស់ប៉ុណ្ណោះ។ គេក៏សង្កេតឃើញថា នៅមានសាជីមួយប្រភេទទៀតធ្វើពីក្រណាត់សំណាញ់ផងដែរ។ សាជីដែលធ្វើពីក្រណាត់សំណាញ់ គឺជាជម្រើសមួយទៀតដែលមានលក្ខណៈស្រាល អាចបត់ទុកដាក់បានយ៉ាងងាយស្រួល និងមានតម្លៃសមរម្យ។ សាជីប្រភេទនេះមានគ្រោងជាលួសដែកតូចៗដែលងាយស្រួលបត់ ហើយមានស្រោបដោយក្រណាត់សំណាញ់ស្តើងនៅពីលើ។ វាល្អសម្រាប់ការប្រើប្រាស់នៅតាមផ្ទះ ឬពេលទៅដើរលេងក្រៅផ្ទះ ព្រោះវាមិនទាមទារកន្លែងទុកដាក់ច្រើននោះទេ។ ក្រណាត់សំណាញ់អនុញ្ញាតឱ្យខ្យល់ចេញចូលបានល្អដូចគ្នានឹងសាជីសំណាញ់ដែកដែរ ហើយវាក៏ជួយការពារម្ហូបអាហារពីរុយ ឬសត្វល្អិតបានដែរ។ ទោះជាយ៉ាងណា សាជីប្រភេទនេះអាចនឹងមិនសូវធន់មាំដូចប្រភេទផ្សេងៗទៀតឡើយ ហើយក្រណាត់សំណាញ់ក៏អាចដាច់រហែកបានប្រសិនបើប្រើប្រាស់មិនប្រុងប្រយ័ត្ន។ សរុបមក ការជ្រើសរើសប្រើប្រាស់សាជីប្រភេទណា គឺអាស្រ័យលើតម្រូវការជាក់ស្តែង ថវិកា និងការគិតគូរដល់ផលប៉ះពាល់បរិស្ថាន។ មិនថាជាប្រភេទណាក៏ដោយ អ្វីដែលសំខាន់បំផុតគឺការប្រើប្រាស់វាឱ្យបានត្រឹមត្រូវ។ មួយវិញទៀត គឺដើម្បីធានាថាម្ហូបអាហាររបស់យើងនៅតែមានសុវត្ថិភាព និងអនាម័យជានិច្ច។